ការចម្លងសាត្រាពីស្លឹករឹត និងសិល្បៈនៃការចងក្បាលសាស្រ្តាស្លឹករឹត គឺជាបច្ចេកទេសបុរាណដ៏សំខាន់មួយដែលបានដើរតួនាទីក្នុងការថែរក្សាក្បួនច្បាប់ វិន័យ និងចំណេះដឹងបុរាណរបស់ខ្មែរឲ្យនៅគង់វង្ស។ ដំណើរការដ៏លំបាកលំបិននេះមិនត្រឹមតែជាការងារសិល្បៈដ៏ល្អវិចិត្រប៉ុណ្ណោះទេ តែជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សបេតិកភណ្ឌអក្សរសាស្ត្រជាតិ។ ក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា ជាពិសេសនៅក្នុងវត្តអារាមនានា សាស្រ្តាស្លឹករឹតបានដើរតួនាទីជាបណ្ណាល័យចល័តដ៏សំខាន់ដែលផ្ទុកនូវរាល់ទម្រង់នៃចំណេះដឹង។ ពួកគេបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា ស្រាវជ្រាវ និងការបន្តវេននូវប្រាជ្ញាញាណពីមួយជំនាន់ទៅមួយជំនាន់។ ដំណើរការទាំងមូលបានទាមទារនូវភាពអត់ធ្មត់ ជំនាញដ៏ប៉ិនប្រសប់ និងការគោរពដ៏ជ្រាលជ្រៅចំពោះតម្លៃនៃអក្សរសាស្ត្រ។ សាស្រ្តាស្លឹករឹតបានលេចរូបរាងឡើងតាំងពីបុរាណកាលមកម្ល៉េះ ដោយត្រូវបានប្រើប្រាស់ជាឧបករណ៍ដ៏សំខាន់សម្រាប់កត់ត្រា និងផ្សព្វផ្សាយព័ត៌មានដ៏មានតម្លៃ។ នៅសម័យនោះ ក្រដាសមិនទាន់មានប្រើប្រាស់ទូលំទូលាយដូចបច្ចុប្បន្នឡើយ ដូច្នេះ ស្លឹករឹត ដែលបានមកពី ដើមទ្រាំង គឺជាជម្រើសដ៏ល្អបំផុតដោយសារតែភាពធន់រឹងមាំ និងងាយស្រួលរក។ ដើមទ្រាំងគឺជាឈ្មោះរុក្ខជាតិមួយប្រភេទក្នុងអំបូរជ្រៃ ដែលមានដើមខ្ពស់ពី ៤ ទៅ ១០ ម៉ែត្រ មានមុខកាត់ ៥០ ទៅ ៦០ សង់ទីម៉ែត្រ និងដុះនៅតាមព្រៃក្រាស់ៗល្មមក្នុងឧបទ្វីបឥណ្ឌូចិន។ ស្លឹករបស់វាមានធាងវែងរហូតដល់ទៅ ១២ ម៉ែត្រ ហើយត្រូវបានគេជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីយកមកកែច្នៃ។ ស្លឹកទ្រាំងត្រូវបានគេកែច្នៃតាមរយៈដំណើរការស្ងោរ ហាល និងសម្អាតយ៉ាងល្អិតល្អន់ ដើម្បីឱ្យវាទន់ល្មើយ មិនងាយបែក ឬប្រេះ និងងាយស្រួលសរសេរ។ សាស្រ្តាស្លឹករឹតភាគច្រើនត្រូវបានរក្សាទុកនៅក្នុងវត្តអារាម ដែលជាមជ្ឈមណ្ឌលនៃការរៀនសូត្រ ការបង្រៀន និងការអភិរក្សវប្បធម៌ដ៏សំខាន់។ ព្រះសង្ឃ និងគ្រហស្ថមួយចំនួនដែលចេះអក្សរយ៉ាងស្ទាត់ជំនាញ ត្រូវបានគេចាត់ទុកជាអ្នកថែរក្សា និងចម្លងសាត្រាស្លឹករឹតទាំងនេះ។ ខ្លឹមសារនៃសាស្រ្តាស្លឹករឹតមានភាពសម្បូរបែបបំផុត រួមមាន គម្ពីរព្រះត្រៃបិដក ក្បួនច្បាប់រដ្ឋបាល វេជ្ជសាស្ត្របុរាណ ហោរាសាស្ត្រ ក្បាច់គុនខ្មែរ អក្សរសិល្ប៍ ច្បាប់ទម្លាប់សង្គម និងជំនឿផ្សេងៗ។ ឯកសារទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទម្រង់នៃអក្សរសាស្ត្រខ្មែរឱ្យគង់វង្ស និងបានបន្តបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែសព្វថ្ងៃសាស្រ្តាស្លឹករឹតភាគច្រើនប្រើប្រាស់តែក្នុងវត្តអារាមខ្មែរតែប៉ុណ្ណោះ ដូចនេះ វាក៏ត្រូវបានបាត់បង់បន្តិចម្តងៗ ដោយសារកំណែប្រែនៃបច្ចេកវិទ្យាទំនើប មាន ដូចជាសៀវភៅជាដើម ហើយគ្រូថ្នាំខ្មែរខ្លះ និងគ្រូហោរាមួយចំនួននៅតែប្រើស្លឹកទ្រាំងសម្រាប់សរសេរក្បួនផ្សេងៗ។ ការចម្លងសាត្រាពីស្លឹករឹត គឺជាដំណើរការដ៏ស្មុគស្មាញ ហើយទាមទារភាពជាក់លាក់ខ្ពស់និងភាពបុិនប្រសព ក៏ដូចជាការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុត។ ដំបូងឡើយ អ្នកចម្លងត្រូវជ្រើសរើសស្លឹករឹតណាដែលល្អបំផុត មិនមានស្នាមប្រេះ ឬដាច់រហែក ដើម្បីធានានូវគុណភាពចម្លង។ បន្ទាប់មក ពួកគេត្រូវរៀបចំទឹកថ្នាំធម្មជាតិដែលធ្វើពី ម្សៅខ្មៅ លាយជាមួយវត្ថុធាតុធម្មជាតិផ្សេងៗទៀតដូចជា ជ័រដើមឈើដើម្បីឱ្យទឹកថ្នាំមានភាពស្អិតជាប់។ ម្សៅខ្មៅនេះបានមកពីធ្យូង ឬវត្ថុធាតុធម្មជាតិដទៃទៀតដែលផ្តល់ពណ៌ខ្មៅរលោង និងជាប់បានយូរ។ ឧបករណ៍សម្រាប់សរសេរ គឺដែកចារ ដែលមានចុងស្រួចមុតល្អ ប្រើសម្រាប់ឆ្លាក់អក្សរលើផ្ទៃស្លឹករឹតយ៉ាងប្រុងប្រយ័ត្ន។ អ្នកចម្លងត្រូវមានសមាធិខ្ពស់ និងភាពប៉ិនប្រសប់ក្នុងការប្រើដែកចារ ដើម្បីឆ្លាក់អក្សរបានស្អាត ត្រង់ល្អ និងមានគម្លាតស្មើគ្នា។ រាល់អក្សរដែលបានឆ្លាក់ គឺត្រូវប្រុងប្រយ័ត្នបំផុតដើម្បីកុំឱ្យមានការភាន់ច្រឡំ ឬខុសឆ្គងពីអត្ថបទដើម។ បន្ទាប់ពីឆ្លាក់អក្សររួច គេយកម្សៅខ្មៅ ឬធ្យូងដែលបានរៀបចំទុកមកបាចពីលើស្លឹករឹតដែលបានចារ ដើម្បីឱ្យទឹកថ្នាំជ្រាបចូលទៅក្នុងស្នាមចារនោះ។ ដំណើរការនេះបានធានាថា អក្សរដែលបានចារនឹងមានពណ៌ខ្មៅច្បាស់ល្អ និងជាប់បានយូរ។ បន្ទាប់មក គេជូតសម្អាតម្សៅលើវាចេញយ៉ាងប្រុងប្រយ័ត្ន នោះអក្សរនឹងលេចឡើងយ៉ាងច្បាស់នៅលើស្លឹករឹត។ ដំណើរការនេះបានបង្ហាញពីការខិតខំប្រឹងប្រែងដ៏មហិមារបស់ដូនតាខ្មែរក្នុងការអភិរក្សចំណេះដឹង និងវប្បធម៌។ ជួនកាល ការចម្លងសាស្រ្តាស្លឹករឹតមួយក្បាលអាចចំណាយពេលរាប់ខែ ឬរាប់ឆ្នាំអាស្រ័យលើទំហំ និងភាពស្មុគស្មាញនៃឯកសារនោះ។ នេះហើយជាភស្តុតាងដែលបញ្ជាក់ថាការងារនេះមិនមែនជាកិច្ចការងាយស្រួលឡើយ ប៉ុន្តែបុព្វបុរសខ្មែរពិតជាគិតគូដល់កូនចៅជំនាន់ក្រោយយ៉ាងខ្លាំង ដោយដូនតាខ្មែរ បានបន្សល់ទុកនូវក្បូនតម្រាផ្សេងៗតាមរយៈការចារលើស្លឹករឹតនេះ។ នៅពេលដែលស្លឹករឹតត្រូវបានចម្លងចប់សព្វគ្រប់ ដំណើរការបន្ទាប់គឺការចងក្បាលសាស្រ្តាស្លឹករឹតដើម្បីបង្កើតជាក្បាលគម្ពីរដ៏ល្អវិចិត្រមួយ។ ការចងក្បាលនេះមិនមែនត្រឹមតែជាការបង្រួបបង្រួមស្លឹករឹតប៉ុណ្ណោះទេ តែជាសិល្បៈមួយដែលទាមទារនូវជំនាញ និងភាពច្នៃប្រឌិតខ្ពស់។ ដំបូង គេយកស្លឹករឹតដែលបានចម្លងរួចមកតម្រៀបតាមលំដាប់លំដោយត្រឹមត្រូវតាមទំព័រនីមួយៗ។ បន្ទាប់មក គេចោះរន្ធតូចៗនៅត្រង់កណ្តាលស្លឹករឹតនីមួយៗ ដោយប្រុងប្រយ័ត្នបំផុត។ រន្ធទាំងនេះត្រូវបានប្រើសម្រាប់ចងខ្សែដើម្បីភ្ជាប់ស្លឹករឹតទាំងអស់ចូលគ្នាឱ្យបានរឹងមាំ និងមានរបៀបរៀបរយ។ ខ្សែអំបោះ ឬខ្សែសូត្រ ដែលមានគុណភាពល្អ ត្រូវបានគេប្រើសម្រាប់ចង ហើយជួនកាលខ្សែទាំងនោះត្រូវបានលម្អដោយរំយោលដ៏ស្រស់ស្អាតដែលបង្ហាញពីភាពវិចិត្រ។ គែមនៃស្លឹករឹតនីមួយៗ ជារឿយៗត្រូវបានលាបដោយខ្មុកម្រ័ក្សណ៍ ឬសារធាតុការពារផ្សេងទៀត ដើម្បីបង្កើនភាពធន់ និងការពារពីសត្វល្អិតដូចជា សត្វកណ្តុរ ឬកន្លាត។ ចំណុចពិសេសមួយទៀតនៃការចងក្បាលសាស្រ្តាស្លឹករឹត គឺការតុបតែងក្តារបាំងដែលគ្របពីលើ និងខាងក្រោមស្លឹករឹត។ ក្តារបាំងទាំងនេះជាធម្មតាធ្វើពីឈើ ហើយត្រូវបានឆ្លាក់ ឬគូរគំនូរដោយរូបភាពផ្សេងៗគ្នា។ រូបភាពទាំងនោះអាចជាលំនាំផ្កា ភ្ញី រូបសត្វហង្ស រូបទេពអប្សរ ឬឈុតឆាកពីព្រះពុទ្ធសាសនា។ ការតុបតែងនេះបានឆ្លុះបញ្ចាំងពីសិល្បៈខ្មែរដ៏ល្អវិចិត្រ និងជំនឿសាសនារបស់ប្រជាជនខ្មែរ។ ក្តារបាំងទាំងនេះមិនត្រឹមតែសម្រាប់ការពារសាត្រាស្លឹករឹតប៉ុណ្ណោះទេ តែបានបន្ថែមតម្លៃសោភ័ណភាព និងសិល្បៈឆ្លាក់ក្បាច់ដល់ក្បាលគម្ពីរទាំងមូលទៀតផង។ សាស្រ្តាស្លឹករឹតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងអប់រំប្រជាជនខ្មែរ ជាពិសេសនៅក្នុងវត្តអារាមនានា ដែលជាមជ្ឈមណ្ឌលចំណេះដឹង។ ព្រះសង្ឃបានប្រើប្រាស់សាស្រ្តាស្លឹករឹតទាំងនេះដើម្បីសិក្សាព្រះធម៌ វិន័យ និងចំណេះដឹងផ្សេងៗទៀតយ៉ាងស៊ីជម្រៅ។ ពួកគាត់បានក្លាយជាអ្នកថែរក្សា អ្នកបង្រៀន និងបន្តផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅកាន់ជំនាន់ក្រោយៗទៀត។ សាស្រ្តាស្លឹករឹតក៏ជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់អ្នកប្រវត្តិសាស្ត្រ អ្នកស្រាវជ្រាវ និងសិស្សនិស្សិតក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ ច្បាប់ទម្លាប់សង្គម ជំនឿបុរាណ និងអក្សរសិល្ប៍ដ៏សម្បូរបែប។ សាស្ត្រាស្លឹករឹត បានបន្សល់ភស្តុតាងដ៏រឹងមាំអំពីភាពសម្បូរបែបនៃវប្បធម៌ និងអរិយធម៌ខ្មែរដ៏់ផូរផង់របស់ខ្មែរជាយូរលង់ណាស់មកហើយ ដោយខ្មែរយើងដើមឡើយបានចារសាស្ត្រាស្លឹករឹតជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗលើស្លឹករឹត ដែលអាចរក្សាបានរាប់សិបឆ្នាំតកូនតចៅនោះ ។ ទោះបីជាបច្ចុប្បន្នមានបច្ចេកវិទ្យាទំនើបសម្រាប់កត់ត្រា និងរក្សាទុកព័ត៌មានក៏ដោយ ក៏សាស្រ្តាស្លឹករឹតនៅតែមានតម្លៃដ៏មហិមា និងមិនអាចកាត់ថ្លៃបាន។ ពួកគេជាភស្តុតាងរស់រវើកនៃប្រាជ្ញាញាណរបស់ដូនតាខ្មែរដែលបានព្យាយាមរក្សាចំណេះដឹងឱ្យគង់វង្សបានយូរអង្វែង។ ការអភិរក្សសាស្រ្តាស្លឹករឹត គឺជាការការពារអត្តសញ្ញាណជាតិ និងជាការបន្តវេននូវកេរដំណែលវប្បធម៌ដ៏មានតម្លៃ។ សារមន្ទីរ និងបណ្ណាល័យជាច្រើននៅកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការថែរក្សា និងធ្វើឌីជីថលនីយកម្មសាស្រ្តាស្លឹករឹតទាំងនេះ។ ការធ្វើឌីជីថលនីយកម្មបានអនុញ្ញាតឱ្យសាធារណជនទូទៅអាចចូលមើល និងសិក្សាពីសាស្រ្តាស្លឹករឹតទាំងនេះបានយ៉ាងងាយស្រួល ដោយមិនចាំបាច់កាន់សាស្រ្តាស្លឹករឹតដើមឡើយ។ ការជួសជុល និងអភិរក្សសាស្រ្តាស្លឹករឹត គឺជាកិច្ចការដ៏ចាំបាច់មួយដើម្បីធានាថាឯកសារបុរាណទាំងនេះនៅតែគង់វង្សបានយូរអង្វែងទៅអនាគត។ សាស្រ្តាស្លឹករឹតភាគច្រើនមានអាយុកាលរាប់រយឆ្នាំហើយងាយរងការខូចខាតដោយសារកត្តាធម្មជាតិដូចជា សំណើម សត្វល្អិត ដូចជា កណ្តៀរ ឬសត្វកណ្តុរ និងពន្លឺព្រះអាទិត្យដោយផ្ទាល់។ អ្នកជំនាញខាងអភិរក្សបានប្រើប្រាស់បច្ចេកទេសពិសេសដើម្បីសម្អាត ជួសជុល និងពង្រឹងស្លឹករឹតដែលខូចខាតយ៉ាងប្រុងប្រយ័ត្នបំផុត។ ពួកគេបានប្រើប្រាស់សម្ភារៈធម្មជាតិដែលស្រដៀងនឹងសម្ភារៈដើម ដើម្បីធានាថាការជួសជុលមានលក្ខណៈស្តង់ដារ និងមិនប៉ះពាល់ដល់ឯកសារ។ ការរក្សាសាស្រ្តាស្លឹករឹតក្នុងបរិយាកាសត្រឹមត្រូវជាមួយនឹងការត្រួតពិនិត្យសំណើម និងសីតុណ្ហភាព គឺជាកត្តាសំខាន់បំផុតក្នុងការអភិរក្ស។ ការយល់ដឹងអំពីសារៈសំខាន់នៃសាស្រ្តាស្លឹករឹត គឺជារឿងចាំបាច់សម្រាប់សង្គមទាំងមូល ដើម្បីឱ្យគ្រប់គ្នាបានចូលរួមចំណែកថែរក្សានិងការពារ។ ការចូលរួមរបស់សហគមន៍ ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការសិក្សា និងអភិរក្សសាស្រ្តាស្លឹករឹត នឹងជួយធានានូវអនាគតនៃកេរដំណែលនេះ។ ការបន្តវេននូវចំណេះដឹងពីដូនតា គឺជាការវិនិយោគលើប្រាជ្ញាញាណ និងការច្នៃប្រឌិតរបស់ជាតិទាំងមូល។ សាស្រ្តាស្លឹករឹតបានរំលឹកយើងអំពីតម្លៃនៃការរក្សាទុកប្រវត្តិសាស្ត្រ និងចំណេះដឹងដ៏មានតម្លៃ។ ពួកវាបានក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងអតីតកាល បច្ចុប្បន្ន និងអនាគត។